ពាក្យថាស្វាគមន៍ គឺលើសពីការគ្រាន់តែនិយាយពាក្យជំរាបសួរ វាជាឫសគល់ដ៏ជ្រៅជ្រះមួយនៅក្នុងវប្បធម៌ខ្មែរដែលបង្ហាញពី ការគោរព សុជីវធម៌ និងភាពរាក់ទាក់។ ការយល់ដឹងអំពីរបៀបស្វាគមន៍ត្រឹមត្រូវ អាចជួយឱ្យយើងបង្កើតទំនាក់ទំនងល្អ និងបង្ហាញពីការយកចិត្តទុកដាក់ចំពោះអ្នកដទៃ។ ហើយរាល់ការនិយាយស្វាគមន៍ទៅនរណាម្នាក់ ក៏ត្រូវតែមានពាក្យពេចន៍គួរសមក្នុងការនិយាយដែរមិនមែនចេះតែនិយាយអោយតែរួចពីមាត់នោះទេ។ សង្កេតឃើញថាក្នុងសង្គមខ្មែរ ការជ្រើសរើសពាក្យពេចន៍សម្រាប់ស្វាគមន៍ គឺអាស្រ័យលើអាយុ ឋានៈ និងទំនាក់ទំនងរវាងបុគ្គលម្នាក់ៗ។ ពាក្យជម្រាបសួរ នេះគឺជាពាក្យស្វាគមន៍ផ្លូវការ និងគួរសមបំផុត ដែលប្រើប្រាស់បានគ្រប់កាលៈទេសៈ មិនថាពេលព្រឹក ថ្ងៃត្រង់ ឬពេលល្ងាចឡើយ។ យើងប្រើពាក្យជម្រាបសួរនេះចំពោះអ្នកចាស់ទុំ ព្រះសង្ឃ មន្ត្រីរាជការ ឬ អ្នកដែលមានឋានៈខ្ពស់ជាងយើង។ ការប្រើពាក្យ "ជម្រាបសួរ" បង្ហាញពីការគោរព ចំណេះដឹង និង ភាពគួរសម។ ពេលជួបអ្នកដែលមានវ័យចំណាស់ខ្លាំង ដូចជា លោកតា ឬ លោកយាយ យើងគួរប្រើពាក្យជម្រាបសួរដើម្បីបង្ហាញពីការគោរព។ សម្រាប់អ្នកដែលមានវ័យចាស់ជាងយើង ប៉ុន្តែមិនទាន់ដល់វ័យលោកតាឬលោកយាយ យើងប្រើពាក្យ លោកអ៊ុំ ឬ លោកពូអ្នកមីងជាដើម។ ជាក់ស្ដែង ដូចជាឃ្លាថា លោកពូ អ្នកមីង ប្រើសម្រាប់ហៅអ្នកដែលមានវ័យស្របាលឪពុកម្តាយរបស់យើង ឬចាស់ជាងបន្តិច។ វាបង្ហាញពីភាពគួរសម និងភាពស្និទ្ធស្នាលក្នុងន័យគោរពទៅកាន់មនុស្សចាស់។ ចំពោះពាក្យ "សួស្តី" ជាទូទៅត្រូវបានប្រើប្រាស់ច្រើនក្នុងចំណោមមិត្តភ័ក្តិ ឬអ្នកដែលមានវ័យស្របាលគ្នា ឬក្មេងជាងយើង។ ការបន្ថែមពាក្យ "សួស្ដីបង" សម្រាប់អ្នកចាស់ជាង និង "សួស្ដីប្អូន" សម្រាប់អ្នកក្មេងជាង គឺដើម្បីបង្ហាញពីភាពស្និទ្ធស្នាល និងការរាប់អានទៅតាមឋានៈបងប្អូន។ ក្រៅពីការស្វាគមន៍ យើងក៏តែងតែសួរនាំពីសុខទុក្ខគ្នាទៅវិញទៅមកដូចជា "សុខសប្បាយជាទេ?", "ទៅណា?", "មកពីណា?" ជាដើម។ នេះបង្ហាញពីការយកចិត្តទុកដាក់ និងការគិតគូររវាងគ្នា។ រីឯពាក្យ អញ្ជើញមកអង្គុយ ឬអញ្ជើញពិសា ជាពាក្យគួរសមសម្រាប់អញ្ជើញភ្ញៀវ ឬអ្នកដែលយើងបានជួបឱ្យអង្គុយលេង ឬពិសាភោជនីអហាររដើម្បីជាការគួរសម។ អ្វីដែលបន្ថែមលើសពីពាក្យពេចន៍ កាយវិការក៏ជាផ្នែកសំខាន់មួយនៃការស្វាគមន៍នៅកម្ពុជាដែរ។ ការបង្ហាញពីស្នាមញញឹមគឺជាកាយវិការដ៏សាមញ្ញបំផុតតែមានប្រសិទ្ធភាពខ្ពស់ដែលជាការផ្ដល់តម្លៃអោយអ្នកដទៃ។ វាបញ្ជាក់ពីភាពរួសរាយរាក់ទាក់ ភាពកក់ក្តៅ និងការទទួលស្វាគមន៍។ ជនជាតិខ្មែរយើងពួកគាត់ចូលចិត្តញញឹម ហើយការញញឹមតបទៅវិញ អាចបង្កើតបរិយាកាសល្អប្រសើរក្នុងទំនាក់ទំនងណាមួយ។ មួយវិញទៀត ការសំពះ ក៏ជាកាយវិការប្រពៃណីរបស់ខ្មែរដែលបង្ហាញពីការគោរពដ៏ជ្រាលជ្រៅបំផុតទៅកាន់មនុស្សចាស់ជាងខ្លួនគ្រប់ឋានៈទាំងអស់ដែរ។ ការសំពះធ្វើឡើងដោយការផ្គុំបាតដៃទាំងពីរចូលគ្នាដូចបួងសួង ហើយឱនក្បាលបន្តិច និងនិយាយពាក្យថា ជម្រាបសួរ ដើម្បីអោយកាន់តែមានភាពថ្លៃថ្នូរ។ ហើយកម្ពស់នៃការលើកដៃសំពះ និងជម្រៅនៃការឱន គឺអាស្រ័យលើកម្រិតនៃការគោរពចំពោះអ្នកដែលយើងត្រូវសំពះ។ លើកចុងម្រាមដៃសំពះដល់ថ្ងាស សម្រាប់ព្រះពុទ្ធ ទេវតា ឬ ការបួងសួង។ លើកដៃសំពះត្រឹមចិញ្ចើម សម្រាប់ព្រះសង្ឃ ព្រះមហាក្សត្រ និង ទីសក្ការៈ។ លើកដៃសំពះត្រឹមចុងច្រមុះ សម្រាប់ឪពុកម្តាយ ជីដូនជីតា គ្រូបាធ្យាយ និងអ្នកចាស់ទុំ។ ចុងក្រោយ លើកដៃដល់ដើមទ្រូង ជាការសំពះសម្រាប់អ្នកមានវ័យស្របាល។ ការស្វាគមន៍តាមបែបខ្មែរ មិនមែនគ្រាន់តែជាទម្លាប់នោះទេ តែជាការបង្ហាញនូវអត្តសញ្ញាណជាតិ គុណធម៌ និងការចេះរាប់អានគ្នារវាងមនុស្ស នឹងមនុស្ស។ ជាពិសេសការស្វាគមន៍បានត្រឹមត្រូវ បានធ្វើឱ្យអ្នកដទៃពេញចិត្ត ហើយថែមទាំងឆ្លុះបញ្ចាំងពីភាពថ្លៃថ្នូររបស់អ្នកខ្លួនឯងផងដែរ។ ដូច្នេះហើយ រាល់ការស្វាគមន៍ក៏ត្រូវតែភ្ចាប់ជាមួយនឹង ពាក្យពេចន៍ និងកាយវិការ ក្នុងការគោរពឱនលំទោនមកជាមួយគ្នាផងដែរ។